នំពុម្ព គឺជាបង្អែមខ្មែរមួយប្រភេទដែលគេនិយមបរិភោគ ក្នុងពិធីបុណ្យទាន ឬសម្រាប់អាហារពេលព្រឹក។ នំនេះមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ លាយឡំជាមួយក្លិនដូងដ៏ឈ្ងុយ ព្រមទាំងមានសំបកក្រៅស្រួយ និងខាងក្នុងទន់ល្មើយទៀតផង។ ឯរបៀបធ្វើនំពុម្ពវិញក៏មិនសូវជាពិបាកប៉ុន្មានដែរ គឺយើងគ្រាន់តែត្រូវយកចិត្តទុកដាក់បន្តិចតែប៉ុណ្ណោះ។ ដើម្បីធ្វើនំពុម្ពឱ្យបានឈ្ងុយឆ្ងាញ់ អ្នកត្រូវត្រៀមគ្រឿងផ្សំសំខាន់ៗមួយចំនួនជាមុនសិន។ សម្រាប់ម្សៅ អ្នកត្រូវការ ម្សៅអង្ករ ៣៥០ ក្រាម ដែលជាប្រភេទម្សៅគោល និង ម្សៅមី ៣ ស្លាបព្រាបាយ ដែលជួយឱ្យនំមានសភាពទន់ល្មើយ។ ដើម្បីធ្វើឱ្យនំរបស់យើងមានរសជាតិផ្អែមឆ្ងាញ់ និងទន់ល្មើយ អ្នកត្រូវការ ពងមាន់ ឬពងទា ២ គ្រាប់។ យើងក៏ត្រូវការខ្ទិះដូង ១ ចានចង្កឹះ ព្រមទាំងសាច់ដូងកោស កន្លះចានចង្កឹះផងដែរ ដើម្បីធ្វើឱ្យនំជះក្លិនឈ្ងុយល្អ។ ចំណែកឯ ស្ករសវិញ យើងត្រូវប្រើ កន្លះចានចង្កឹះ ដើម្បីឱ្យនំមានរសជាតិផ្អែម។ ក្រៅពីនេះ អ្នកត្រូវការ អំបិល កន្លះស្លាបព្រាកាហ្វេ សម្រាប់ជួយបង្កើនរសជាតិ និង ប្រេងឆា សម្រាប់លាបពុម្ពការពារនំកុំឱ្យជាប់។ ដំណើរការធ្វើនំពុម្ពមានជំហានសំខាន់ៗ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ដើម្បីទទួលបានលទ្ធផលល្អ។ ដំបូងបង្អស់ យក ម្សៅអង្ករ មកលាយជាមួយ អំបិល និង ម្សៅមី។ បន្ទាប់មក ច្របល់គ្រឿងផ្សំទាំងបីមុខនេះចូលគ្នាឱ្យសព្វល្អ រួចទុកមួយឡែកសិន។ ការធ្វើបែបនេះជួយឱ្យម្សៅទាំងពីរប្រភេទចូលជាតិគ្នាបានល្អ និងបង្កើនគុណភាពនៃម្សៅនំ។ បន្ទាប់មក យកចានធំមួយ រួចគោះ ពងទា ឬពងមាន់ ២ គ្រាប់ ដាក់ចូល ហើយវាយឱ្យសព្វល្អ។ ការវាយពងទា ឬពងមាន់បានសព្វល្អ ជួយឱ្យនំកាន់តែមានភាពទន់ល្មើយ។ បន្ទាប់មក ដាក់ ស្ករស កន្លះចានចង្កឹះ ចូល រួចកូរចូលគ្នាឱ្យរលាយ។ អ្នកត្រូវប្រាកដថាស្កររលាយល្អ ជៀសវាងកុំឱ្យវាកកនៅបាតនំ។ បន្ទាប់មកទៀតលាយគ្រឿងផ្សំទាំងអស់ចូលគ្នា យក ខ្ទិះដូង ១ ចានចង្កឹះ លាយជាមួយពងមាន់ ឬពងទា ព្រមទាំងស្ករ និងកូរវាចូលគ្នាឱ្យរលាយសព្វល្អ។ ការបន្ថែមខ្ទិះដូងចូលទៅក្នុងល្បាយនេះ នឹងផ្ដល់ក្លិនឈ្ងុយ និងរសជាតិប្លែក។ ក្រោយមកទៀត ទើបយកម្សៅអង្ករ ដែលបានលាយទុកពីដំបូងនោះ ចាក់ចូលជាមួយ សាច់ដូងកោស កន្លះចានចង្កឹះ។ អ្នកត្រូវច្របល់ល្បាយម្សៅ ដោយកូរគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យរលាយបានសព្វល្អ រហូតដល់ក្លាយជាល្បាយម្សៅខាប់ល្មម និងម៉ដ្ឋរលោង។ រួចហើយ ទុកល្បាយម្សៅនេះផ្អាប់ប្រហែលជា ១០ នាទី សិន។ ការផ្អាប់ម្សៅជួយឱ្យគ្រឿងផ្សំចូលជាតិគ្នាបានល្អ និងធ្វើឱ្យនំកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ ក្រោយពីផ្អាប់ទុក ១០នាទីហើយ យើងត្រូវយកល្បាយម្សៅទៅដុតក្នុងពុម្ព ដោយដំបូងយកពុម្ពនំ មកដាក់លើភ្លើង រួចលាប ប្រេងឆា ទាំងសងខាង ឬខាងក្នុងពុម្ព និងទុកឱ្យក្ដៅសិន។ ការលាបប្រេងឆាឱ្យបានសព្វល្អ ជួយឱ្យនំមិនជាប់ពុម្ព និងងាយស្រួលដកចេញ។ នៅពេលដែលពុម្ពក្ដៅល្មមហើយ ទើបយើងយកល្បាយម្សៅចាក់ចូល។ យើងត្រូវទុកឱ្យនំឆ្អិនទាំងសងខាង ដោយបង្វែរពុម្ពពីមួយចំហៀងទៅមួយចំហៀងរហូតដល់នំឡើងពណ៌មាសស្រស់ ស្រួយ និងឆ្អិនល្អ ជាការស្រេច។ ថ្វីដ្បិតតែនំពុម្ពគឺជាបង្អែមដ៏សាមញ្ញមែន ប៉ុន្តែវាមានរសជាតិឆ្ងាញ់ ហើយថែមទាំងងាយស្រួលធ្វើ និងអាចយកមកពិសាលេង ឬធ្វើជាបង្អែមទទួលភ្ញៀវបានទៀតផង។